ការធ្វើដំណើរក្នុងពិធីមង្គលការនៅកម្ពុជាគឺជាផ្នែកមួយដ៏សំខាន់នៃពិធីទាំងមូល ដែលឆ្លុះបញ្ចាំងពីការលាយបញ្ចូលគ្នារវាងទំនៀមទម្លាប់បុរាណនិងភាពទំនើបនៃសង្គមបច្ចុប្បន្ន។ មធ្យោបាយដឹកជញ្ជូនទាំងនោះត្រូវបានរៀបចំឡើងយ៉ាងល្អិតល្អន់ដើម្បីធានានូវភាពរលូន និងភាពអស្ចារ្យនៃក្បួនដង្ហែរជំនូន ក៏ដូចជាការទទួលភ្ញៀវយ៉ាងកក់ក្តៅ។ ការរៀបចំនេះមិនត្រឹមតែសម្រាប់តែការដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីកិត្តិយស ឋានៈ និងការយកចិត្តទុកដាក់ខ្ពស់ដល់ភ្ញៀវនិងក្រុមគ្រួសារទាំងសងខាងផងដែរ។ ក្នុងពិធីមង្គលការសម័យថ្មី ការប្រើប្រាស់ ឡាន ឬម៉ូតូ សម្រាប់ដឹកកូនកំលោះ និងអ្នកជំនូនទៅកាន់ផ្ទះកូនក្រមុំបានក្លាយជាទម្លាប់ដែលមិនអាចខ្វះបានឡើយ។ យានយន្តទាំងនោះត្រូវបានតុបតែងលម្អដោយផ្កា និងបូយ៉ាងស្រស់ស្អាតដើម្បីបង្ហាញពីភាពអធិកអធមនៃពិធី ហើយក្បួនហែរជាធម្មតាមានរថយន្តជាច្រើនគ្រឿងដែលបានបិទភ្លើងសញ្ញាដើម្បីបង្ហាញពីវត្តមានរបស់ពួកគេនៅលើដងផ្លូវ។ អ្នកជំនូនធ្វើដំណើរតាមម៉ូតូក្នុងក្បួនហែរដើម្បីឲ្យបរិយាកាសកាន់តែអ៊ូអរ។ ទោះជាយ៉ាងណា នៅតាមតំបន់ជនបទវិញ ការហែជំនូនផ្ទាល់ពីផ្ទះកូនកំលោះ នៅតែជាទម្លាប់ដ៏មានអត្ថន័យដែលបង្ហាញពីការគោរពដល់ប្រពៃណី។ ជួនកាលក្បួនហែរនេះអាចមានលក្ខណៈសាមញ្ញដោយគ្រាន់តែប្រើប្រាស់យានយន្តធម្មតា ឬជួនកាលក៏ប្រើរទេះសេះដែលតុបតែងយ៉ាងល្អិតល្អន់ដើម្បីបន្តថែរក្សាប្រពៃណីរបស់ដូនតា។ ការរៀបចំហែជំនូននេះគឺដើម្បីបង្ហាញពីការគោរពនិងកិត្តិយសទៅកាន់គ្រួសារកូនក្រមុំ។ ក្បួនហែរនេះបានផ្តល់នូវភាពសប្បាយរីករាយយ៉ាងខ្លាំងដល់អ្នកចូលរួមនិងអ្នកភូមិដែលបានមកទស្សនា។ ការធ្វើដំណើរក្បួនជំនូនបានឆ្លុះបញ្ចាំងពីភាពអស្ចារ្យនៃពិធីមង្គលការដែលជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតក្នុងជីវិត។ ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវកិត្តិយស ជាពិសេសអ្នកដែលមកពីទីឆ្ងាយ គ្រួសាររៀបចំពិធីច្រើនតែមាន ឡាន ឬជួលឡាន សម្រាប់ទៅទទួលភ្ញៀវទាំងនោះ។ ការរៀបចំនេះបង្ហាញពីការគិតគូរខ្ពស់និងភាពរាក់ទាក់របស់ម្ចាស់ផ្ទះ ព្រមទាំងជួយកាត់បន្ថយការលំបាកក្នុងការធ្វើដំណើររបស់ភ្ញៀវ។ សម្រាប់ភ្ញៀវដែលមានចំនួនច្រើន ការជួលឡានក្រុងខ្នាតតូចឬឡានធំក៏ជាជម្រើសដ៏ល្អបំផុតផងដែរ។ លើសពីនេះទៅទៀត ពិធីមង្គលការទាមទារនូវសម្ភារៈជាច្រើនដែលមានទំហំធំនិងមានទម្ងន់ធ្ងន់ដែលពិបាកក្នុងការដឹកជញ្ជូនដោយយានយន្តធម្មតា។ ដូច្នេះ ការប្រើប្រាស់ ឡានធុនតូច ឬធំ ក៏បានដើរតួនាទីយ៉ាងសំខាន់ផងដែរក្នុងការដឹកជញ្ជូនសម្ភារៈទាំងនោះ។ ឡានទាំងនេះត្រូវបានគេប្រើសម្រាប់ដឹកជញ្ជូន សម្ភារៈតុបតែង រោង តុ កៅអី ឧបករណ៍តន្រ្តី និងគ្រឿងបរិក្ខារផ្សេងៗទៀតដែលចាំបាច់សម្រាប់រៀបចំពិធី។ ការដឹកជញ្ជូននេះជាធម្មតាធ្វើឡើងជាច្រើនថ្ងៃមុនពិធីដើម្បីធានាថាអ្វីៗគ្រប់យ៉ាងត្រូវបានរៀបចំរួចរាល់ទាន់ពេល។ ការដឹកជញ្ជូនសម្ភារៈបានត្រឹមត្រូវនិងងាយស្រួល ជួយសន្សំពេលវេលា និងថវិកាបានច្រើន។ ការរៀបចំផែនការដឹកជញ្ជូនដ៏ល្អិតល្អន់បានធ្វើឱ្យដំណើរការនៃពិធីមង្គលការមានភាពរលូន។ វត្តមានរបស់រថយន្តធំៗបានធ្វើឱ្យការរៀបចំពិធីមានលក្ខណៈអស្ចារ្យ។ ការត្រៀមរៀបចំគ្រប់ជ្រុងជ្រោយបានផ្តល់ភាពកក់ក្តៅដល់ក្រុមគ្រួសារទាំងសងខាង។ នៅពេលដែលពិធីមង្គលការត្រូវរៀបចំឡើងនៅតាមដងផ្លូវសាធារណៈ ជាពិសេសនៅទីប្រជុំជន ការ ស្នើសុំការអនុគ្រោះបិទផ្លូវ មួយតំបន់ក៏ជាទម្លាប់មួយដែលគេនិយមប្រើប្រាស់ផងដែរ។ ការអនុញ្ញាតនេះត្រូវធ្វើឡើងជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាសុវត្ថិភាពដល់ភ្ញៀវដែលបានចូលរួម។ ការបិទផ្លូវនេះច្រើនតែធ្វើឡើងក្នុងរយៈពេលខ្លី ហើយម្ចាស់ពិធីតែងតែមានការរៀបចំ ផ្លូវវាង សម្រាប់យានយន្តផ្សេងទៀតដើម្បីជៀសវាងការស្ទះចរាចរណ៍ដែលអាចកើតឡើង។ ទម្លាប់នេះក៏បានបង្ហាញពីការទទួលខុសត្រូវខ្ពស់របស់ម្ចាស់ផ្ទះចំពោះសណ្តាប់ធ្នាប់សាធារណៈ។ ការសម្របសម្រួលជាមួយអាជ្ញាធរបានធ្វើឱ្យការធ្វើដំណើររបស់អ្នកដំណើរដទៃមានភាពងាយស្រួល។ ការគ្រប់គ្រងចរាចរណ៍នៅថ្ងៃពិធីបានជួយឱ្យភ្ញៀវអាចមកដល់ពិធីបានទាន់ពេលវេលា។ ការរៀបចំប្រកបដោយប្រព័ន្ធបានធ្វើឱ្យពិធីមង្គលការប្រព្រឹត្តទៅដោយរលូននិងមានសណ្តាប់ធ្នាប់។ ទោះបីជាមានការបិទផ្លូវមួយផ្នែកក៏ដោយ ក៏ផ្លូវវាងបានជួយឱ្យអ្នកដំណើរមិនជួបប្រទះភាពរអាក់រអួល។ ការរៀបចំផែនការចរាចរណ៍បានផ្តល់នូវបទពិសោធន៍ដ៏ល្អសម្រាប់អ្នកដែលបានចូលរួមពិធី។ ម្យ៉ាងវិញទៀត ការរៀបចំបែបនេះបានផ្តល់នូវបរិយាកាសដ៏អស្ចារ្យសម្រាប់ការធ្វើពិធីនៅតាមផ្ទះ។ ការខិតខំប្រឹងប្រែងទាំងអស់នេះបានធ្វើឱ្យពិធីមង្គលការក្លាយជាអនុស្សាវរីយ៍ដ៏ល្អ។ សរុបមក ការធ្វើដំណើរក្នុងពិធីមង្គលការខ្មែរនាពេលបច្ចុប្បន្នបានឆ្លុះបញ្ចាំងពីការសម្របខ្លួនទៅនឹងយានយន្តសម័យទំនើបដែលបានជួយឱ្យពិធីកាន់តែមានភាពងាយស្រួលនិងអស្ចារ្យជាងមុន។ ការរៀបចំទាំងនេះមិនត្រឹមតែជាការដឹកជញ្ជូនទេ ប៉ុន្តែក៏ជាផ្នែកមួយនៃការបង្ហាញពីភាពថ្លៃថ្នូរ និងការយកចិត្តទុកដាក់របស់ក្រុមគ្រួសារដល់ភ្ញៀវផងដែរ។ ការរួមបញ្ចូលគ្នារវាងប្រពៃណីនិងបច្ចេកវិទ្យាបានធ្វើឱ្យពិធីមង្គលការមានលក្ខណៈប្លែកពីគេនិងមានភាពទាក់ទាញ។ គ្រប់ជំហាននៃការរៀបចំ មិនថាតូចឬធំ គឺសុទ្ធសឹងតែបង្ហាញពីការគោរពដល់ទំនៀមទម្លាប់ខ្មែរ។ ការដឹកជញ្ជូនដ៏មានប្រសិទ្ធភាពបានជួយសម្រួលដល់ការប្រារព្ធពិធីមង្គលការបានយ៉ាងល្អឥតខ្ចោះ។